ទំពាំង គឺជាបន្លែមួយប្រភេទ ដែលប្រជាជនខ្មែរនិយមយកមកផ្សំ និងច្នៃធ្វើជាម្ហូបជាច្រើនបែប ច្រើនមុខ ហើយថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ ម្ហូបដែលគេអាចយកទំពាំងទៅចម្អិនជាមួយមានដូចជា ខសាច់ជ្រូកជាមួយទំពាំង សម្លទំពាំង ជ្រក់ទំពាំងជូរ ទំពាំងជ្រក់ និងឆាទំំពាំងជូរ។ បន្ទាប់ពីស្គាល់មុខម្ហូបមួយចំនួនដែលយើងអាចចម្អិនជាមួយទំពាំងហើយ ឥឡូវនេះ យើងមកក្រឡេកមើលរបៀបធ្វើម្ហូបទាំងនេះ ម្ដងមួយមុខៗវិញ។ ខទំពាំងសាច់ជ្រូកបីជាន់គឺជាម្ហូបមួយមុខ ដែលគេនិយមធ្វើបរិភោគជុំគ្រួសារ ដោយសារវាមានឱជារសឆ្ងាញ់ពិសា។ ជាពិសេស ប្រជាជនខ្មែរយើងក៏និយមធ្វើម្ហូបនេះជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងពេលចូលឆ្នាំ ឬ ភ្ជុំបិណ្ឌផងដែរ។ ក្នុងការធ្វើខទំពាំងសាច់ជ្រូកបីជាន់ ជាចាំបាច់ណាស់ យើងត្រូវការសាច់ជ្រូកបីជាន់ ដែលស្រស់ និងថ្មីល្អ ដើម្បីជួយឱ្យម្ហូបរបស់យើងមានឱជារសឈ្ងុយឆ្ងាញ់។ បន្ទាប់់ពីមានសាច់ជ្រូកបីជាន់ហើយ យើងត្រូវយកវាទៅលាងឲ្យស្អាត បីទៅបួនទឹក រួចកាត់ជាកង់ៗ ទំហំល្មម តាមចំណង់ចំណូលចិត្ត។ ចំណែកទំពាំងវិញ យើងមិនពិបាករើសទេ ទំពាំងណាក៏អាចប្រើសម្រាប់ធ្វើម្ហូបមួយមុខនេះបានដែរ មិនថាទំពាំងស្រុក ទំពាំងផ្អែុម ទំពាំងស្រស់ ឬទំពាំងក្រៀមនោះទេ។ ដោយជាដំបូង យើងត្រូវយកទំពាំងដែលយើងមានទៅលាងឲ្យស្អាត បន្ទាប់មកទៀតយកវាទៅស្រុះឲ្យយូរ ដើម្បីឱ្យអស់ជាតិហាង។ ក្រោយពីស្ងោរទំពាំងរួច យើងអាចដាក់សំដិលទុកឱ្យវាស្រក់ទឹក និងចុះត្រជាក់បន្តិចសិន ចាំយកវាទៅហាន់ ឬ កាត់ជាកង់ៗ ទំហំល្មមទៅតាមចំណូលចិត្ត។ រីឯគ្រឿងទេសវិញមិនសូវជាពិបាករកប៉ុន្មានទេ យើងត្រូវការសំបកឈើអែម ផ្កាចន្ទន៍ ខ្ទឹមស ម្រេចគ្រាប់ពណ៌ខ្មៅ។ ឥឡូវនេះ យើងយកខ្ទឹមដែលបកសំបករួច ៥ទៅ៦ កំពឹសដាក់ចូលក្នុងត្បាល់ រួចចាក់ម្រេចគ្រាប់ និងអំបិលចូលបន្តិច ហើយបុកចូលគ្នាឲ្យម៉ដ្ឋល្អ។ បន្ទាប់ពីបុកគ្រឿងម៉ដ្ឋល្អហើយ យើងយកឆ្នាំងទៅដាក់លើភ្លើង ទុកឱ្យក្ដៅ រួចដាក់ប្រេងឆាចូលបន្តិច និងយកគ្រឿងដែលបានបុកអំបាញ់មិញនេះចាក់ចូលឆ្នាំង។ យើងត្រូវបន្ដលីងគ្រឿងនេះចុះឡ់ើង ឱ្យវាឈ្ងុយ និងមានពណ៌លឿងព្រឿងៗ។ ក្រោយពីលីងគ្រឿងឈ្ងុយ និងចូលគ្នាសព្វល្អហើយ យើងត្រូវដួសស្ករត្នោតមួយស្លាបព្រាបាយដាក់ចូល។ ក្នុងករណីគ្មានស្ករត្នោត យើងអាចប្រើស្ករសជំនួសក៏បានដែរ គឺមិនជាបញ្ហាទេ។ ប៉ុន្តែស្ករក្រហម ឬ ស្ករត្នោតជួយឱ្យខរបស់យើងមានក្លិនឈ្ងុយ និងឆ្ងាញ់ជាងស្ករធម្មតា។ បើឃើញថា គ្រឿងរបស់យើងលីងបានឈ្ងុយល្អ មានពណ៌ក្រហមដិត និងឡើងជើងអង្ក្រងហើយ យើងអាចចាក់សាច់ជ្រូកបីជាន់របស់យើងចូលបាន។ ក្រោយពីចាក់សាច់ចូល យើងត្រូវកូរចុះឡើង និងច្របល់ឱ្យសព្វ ដើម្បីប្រាកដថាវាចូលគ្រឿងល្អ។ ពេលឃើញថាសាច់របស់យើងបានចូលគ្រឿងសព្វល្អ និងចាប់ផ្ដើមឡើងពណ៌ក្រហមព្រឿងៗហើយ យើងត្រូវចាក់ទំពាំងដែលបានហាន់រួចចូលទៅក្នុងឆ្នាំង។ បន្ទាប់មកទៀត បន្ថែមទឹកសុីអ៉ីវធម្មតាមួយកូនចានចង្កឹះតូចល្មម និងទឹកសុីអ៉ីវខ្មៅ ឬខាប់ក៏បាន ប្រហែលកន្លះកូនចានចង្កឹះចូលទៅក្នុងនោះដែរ។ ប្រសិនបើបងប្អូនចូលចិត្តប៊ីចេង អាចដាក់១កូនស្លាបព្រាកាហ្វេ ប៉ុន្តែបើមិនចូលចិត្តទេ អាចប្រើម្សៅស៊ុបជំនួសក៏បាន គឺត្រូវដាក់បរិមាណដូចគ្នា។ រួចយើងត្រូវយកសំបកឈើអែម និង ផ្កាចន្ទន៍ចាក់ចូលទៅក្នុងឆ្នាំង ហើយចាក់ទឹកឱ្យលិចសាច់ និងគ្រឿង ដើម្បីចាប់ផ្ដើមរំងាស់។ ត្រង់កន្លែងនេះ យើងអាចបន្ថែមបន្ថយរសជាតិទៅតាមចំណូលចិត្ត ដូចជា បន្ថែមទឹកត្រី ប្រេងខ្យង ស្ករស ឬ ស្ករត្នោតជាដើម ប្រសិនបើខ្វះរសជាតិ។ ជាទូទៅ គេក៏និយមដាក់ពងទា ឬ ពងមាន់ដែលស្ងោររួចទៅក្នុងខទំពាំងដែរ។ សម្រាប់គ្រឿងផ្សំមួយមុខនេះ មិនពិបាកទេ យើងគ្រាន់តែយកពងមាន់ ឬពងទា ៣ទៅ៤គ្រាប់ តាមចំណូលចិត្ត ទៅស្ងោរឱ្យឆ្អិន ទុកឱ្យត្រជាក់ និងបកសំបកឱ្យស្អាត ត្រៀមយកទៅរំងាស់ជាមួយខ។ ពេលឃើញថាខទំពាំងរបស់យើងពុះល្អ សិមយកពងទា ឬ ពងមាន់ស្ងោរដាក់ចូល ហើយបន្តរំងាស់ប្រហែល ១០ទៅ ១៥នាទីទៀត ដោយបើកភ្លើងល្មម។ យើងត្រូវកូរត្រឡប់វាម្ដងម្កាលដែរ ដើម្បីឱ្យសាច់ និងគ្រឿងផ្សំផ្សេងទៀតឆ្អិនល្អ។ ក្រោយពីរំងាស់មួយសន្ទុះហើយ យើងនឹងចាប់ផ្ដើមឃើញថា ខទំំពាំងរបស់យើងជះក្លិនឈ្ងុយ និងមានពណ៌ត្នោតចាស់ ដូច្នេះ យើងអាចបិទភ្លើង និងទុកឱ្យត្រចាក់បន្តិច រួចដួសដាក់ចានជាការស្រេច។ ជាទូទៅ គេនិយមបរិភោគខទំំពាំងសាច់ជ្រូកបីជាន់នេះជាមួយបាយស។ ប្រភេទខទំពាំងនេះផងដែរ យើងមិនគ្រាន់តែអាចចម្អិនវាជាមួយសាច់ជ្រូកបីជាន់ទេ ប៉ុន្តែយើងក៏អាចប្រើសាច់ជ្រូកសុទ្ធ ជើងជ្រូក ឬ សាច់គោបានដូចគ្នា គឺអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។